ការសម្រេចចិត្តធ្វើចំណាកស្រុកដើម្បីទៅធ្វើការនៅក្រៅប្រទេស គឺជារឿងដ៏ធំមួយនៅក្នុងជីវិតរបស់គ្រួសារជាច្រើននៅក្នុងប្រទេសកម្ពុជា។ ជាពិសេសក្នុងបរិបទសង្គមបច្ចុប្បន្នដែលឱកាសការងារ និងប្រាក់ចំណូលនៅប្រទេសអភិវឌ្ឍន៍មានភាពទាក់ទាញខ្លាំង។ មូលហេតុចម្បងតែងតែផ្តោតលើការកែលម្អជីវភាពគ្រួសារ ធានាអនាគតកូនៗឲ្យបានល្អប្រសើរ និងស្វែងរកលំនឹងសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ការបែកគ្នាដោយសារការងារនេះ បានបន្សល់ទុកនូវបទពិសោធន៍ដ៏ស្មុគស្មាញមួយ ដែលពោរពេញទៅដោយភាពលំបាក ឧបសគ្គ និងអារម្មណ៍នឹករលឹកយ៉ាងជ្រាលជ្រៅរាប់ឆ្នាំ។ ការបែកគ្នាដោយសារការធ្វើចំណាកស្រុកបន្សល់ទុកនូវផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរទៅលើសមាជិកគ្រួសារទាំងសងខាង។ ភាពឯកកោគឺជាអារម្មណ៍ចម្បងដែលតែងតែកើតមាន សម្រាប់អ្នកដែលនៅតែផ្ទះ មិនចេញទៅក្រៅ។ ការខ្វះវត្តមានដៃគូជីវិត ឬឪពុកម្ដាយ អាចបណ្ដាលឲ្យមានអារម្មណ៍បាត់បង់ផ្នែកមួយនៃខ្លួនឯង។ ដូច្នេះ ការទៅធ្វើការនៅក្រៅប្រទេសមិនមែនសុទ្ធតែជាការងារស្រួលដូចការគិតនោះទេ។ បើទោះជាគោលបំណងធំ គឺដើម្បីស្វែងរកជីវភាពប្រសើរសម្រាប់ខ្លួនឯង និងក្រុមគ្រួសារក៏ដោយ ក៏មានឧបសគ្គផងដែរ។ ពួកគេត្រូវធ្វើការក្នុងលក្ខខណ្ឌដែលមិនមានសុវត្ថិភាពដូចជាការងារគ្រោះថ្នាក់ គ្មានឧបករណ៍ការពារគ្រប់គ្រាន់ ឬធ្វើការក្នុងបរិយាកាសក្ដៅខ្លាំងពេក។ ហើយអាចត្រូវបានបង្ខំឱ្យធ្វើការលើសម៉ោង ដោយគ្មានការបង់ប្រាក់បន្ថែម ឬគ្មានថ្ងៃឈប់សម្រាក។ ករណីខ្លះទៀត ប្រាក់ឈ្នួលទាបជាងការរំពឹងទុក ហើយត្រូវបានកាត់បន្ថយដោយគ្មានហេតុផលច្បាស់លាស់ និងពេលខ្លះមិនត្រូវបានទូទាត់ប្រាក់ឈ្នួលទាល់តែសោះ។ ម្យ៉ាងទៀត ទោះបីជាប្រាក់ចំណូលខ្ពស់ជាងនៅប្រទេសកំណើតក៏ដោយ ការចំណាយសម្រាប់ជីវភាពរស់នៅ ការស្នាក់នៅ អាហារ និងថ្លៃព្យាបាលនៅប្រទេសអភិវឌ្ឍន៍អាចមានតម្លៃថ្លៃ ដែលធ្វើឲ្យការសន្សំប្រាក់មានភាពលំបាក។ មិនត្រឹមតែប៉ុណ្ណោះ ពលករចំណាកស្រុកដែលមានរូបសម្បុរ ឬអត្តសញ្ញាណខុសពីគេ ក៏អាចប្រឈមមុខនឹងការរើសអើង ការប្រកាន់ពូជសាសន៍ ឬការរំលោភបំពានដោយសារជាតិសាសន៍ ឬភេទទៀតផង។ បញ្ហាទាំងនេះអាចធ្វើឲ្យពួកគេមានអារម្មណ៍អស់សង្ឃឹម និងបាត់បង់កម្លាំងចិត្ត បើទោះជាពួកគេព្យាយាមលាក់បាំងពីក្រុមគ្រួសារក៏ដោយ។ ភាពតានតឹងពីការងារ និងការព្រួយបារម្ភពីក្រុមគ្រួសារនៅផ្ទះ អាចបណ្ដាលឲ្យពួកគេមានបញ្ហាសុខភាពផ្លូវកាយជាច្រើនរួមមាន គេងមិនលក់ ឈឺក្បាល ឬបញ្ហារំលាយអាហារផងដែរ។ ហេតុនេះហើយ ពួកគេត្រូវប្រឈមមុខនឹងភាពឯកកោ ភាពនឹករលឹកផ្ទះ និងការនឿយហត់ផ្លូវកាយដោយសារការងារធ្ងន់ធ្ងរ និងសម្ពាធផ្លូវចិត្តពីការរស់នៅឆ្ងាយពីក្រុមគ្រួសារ។ ចំណែកឯ ការនឹករលឹកក៏ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីបទពិសោធន៍នៃការមានសមាជិកគ្រួសារទៅធ្វើការនៅក្រៅប្រទេស។ ទោះបីជាមានការលះបង់ដើម្បីអនាគតដ៏ល្អប្រសើរយ៉ាងណាក៏ដោយ ក៏អារម្មណ៍នឹករលឹកនេះបានបន្សល់ទុកនូវស្នាមរន្ធនៅក្នុងចិត្ត ដែលពិបាកនឹងបំពេញបាន។ វាជាអារម្មណ៍ដ៏ស្មុគស្មាញមួយ ដែលបង្កប់ទៅដោយភាពឯកកោ ក្ដីស្រឡាញ់ ភាពសោកសៅ និងក្ដីសង្ឃឹម។ ទោះបីជាបច្ចេកវិទ្យាទំនើបបានអនុញ្ញាតឲ្យមានការទំនាក់ទំនងគ្នាតាមរយៈវីដេអូខល និងបណ្ដាញសង្គមក៏ដោយ ក៏វាមិនអាចជំនួសវត្តមានរូបរាងកាយផ្ទាល់បានឡើយ។ ការបាត់បង់ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃដូចជាការញ៉ាំអាហារជុំគ្នា ការចែករំលែករឿងរ៉ាវតូចតាច ឬការផ្ដល់ដំបូន្មានភ្លាមៗ អាចបណ្ដាលឲ្យគម្លាតទំនាក់ទំនងកើនឡើងបន្តិចម្ដងៗ។ ពេលខ្លះ ភាពខុសគ្នានៃពេលវេលា ក៏ជាឧបសគ្គក្នុងការរក្សាទំនាក់ទំនងទៀងទាត់ផងដែរ ដែលធ្វើឱ្យការនិយាយទូរស័ព្ទ ឬវីដេអូខលក្លាយជារឿងពិបាក។ ជាពិសេស មានអារម្មណ៍នឹករលឹកកាន់តែខ្លាំងនៅពេលមាន ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត ដែលសមាជិកនៅឆ្ងាយមិនអាចចូលរួមដោយផ្ទាល់បាន។ ឧទាហរណ៍ ថ្ងៃខួបកំណើតរបស់ឪពុកម្ដាយ ពិធីបុណ្យប្រពៃណីជាតិ ពិធីមង្គលការរបស់បងប្អូន បុណ្យសពសាច់ញាតិ ឬសូម្បីតែពេលមាននរណាម្នាក់ឈឺធ្ងន់។ ការខកខានវត្តមានក្នុងពេលវេលាដ៏សំខាន់ទាំងនេះ អាចបន្សល់ទុកនូវអារម្មណ៍សោកស្ដាយ វិប្បដិសារី និងការនឹករលឹកដែលមិនអាចកាត់ថ្លៃបាន។ ទោះបីជាអារម្មណ៍នឹករលឹកនេះ អាចបង្កជាទុក្ខកង្វល់ក៏ដោយ ក៏វាបានជំរុញឲ្យមាន ការប្រាថ្នាចង់ជួបជុំគ្នាវិញ យ៉ាងមុតមាំផងដែរ។ រាល់សមាជិកគ្រួសារតែងតែរាប់ថ្ងៃ រាប់ខែ ដើម្បីរង់ចាំថ្ងៃដែលសមាជិកដែលទៅធ្វើការអាចវិលត្រឡប់មកផ្ទះវិញ។ ក្ដីសង្ឃឹមនេះក្លាយជាកម្លាំងចិត្តដ៏សំខាន់ដែលជួយឲ្យពួកគេបន្តតស៊ូ និងជម្នះរាល់ឧបសគ្គ។ សរុបមក ការឃ្លាតឆ្ងាយពីសមាជិកគ្រួសារដើម្បីស្វែងរកឱកាសនៅបរទេស គឺជាការលះបង់ដ៏ធំធេងមួយ ដែលបង្កឲ្យមានទាំងភាពលំបាក ឧបសគ្គ និងអារម្មណ៍នឹករលឹកយ៉ាងជ្រាលជ្រៅ។ វាមិនមែនគ្រាន់តែជាការបែកគ្នារវាងបុគ្គលនោះទេ តែជាការសាកល្បងនូវភាពរឹងមាំនៃចំណងគ្រួសារ ការអត់ធ្មត់ និងក្តីសង្ឃឹមរួមគ្នា។ ទោះជាយ៉ាងណាក៏ដោយ ការលះបង់ទាំងអស់នេះជារឿយៗត្រូវបានដោះដូរជាមួយនឹងជីវភាពកាន់តែប្រសើរឡើង និងអនាគតដ៏ល្អប្រសើរសម្រាប់គ្រួសារទាំងមូល។